សុភាសិតខ្មែរបុរាណ "លោកប្រែ តោងព្រឹត្តិ ចិត្តកុំប្រែ" គឺជាគតិបណ្ឌិតដ៏មានតម្លៃ ដែលដូនតាបានបន្សល់ទុកជាមរតកសម្រាប់កូនចៅជំនាន់ក្រោយ។ សុភាសិតនេះបង្កប់ន័យជ្រៅជ្រះ អប់រំមនុស្សឱ្យចេះរស់នៅប្រកបដោយភាពវៃឆ្លាត ទាំងបត់បែនតាមកាលៈទេសៈ និងរក្សាបាននូវអត្តសញ្ញាណល្អរបស់ខ្លួន។ ពាក្យ លោកប្រែ តោងព្រឹត្តិ ចិត្តកុំប្រែ ជាដំបូន្មានឲ្យយើង "ចេះរស់" ជាមួយសង្គមទៅតាមកាលៈទេសៈដែលត្រូវជំនោរខ្យល់បក់មក។ ចំពោះ ពាក្យថា "លោក" ក្នុងសុភាសិតនេះ មិនមែនសំដៅត្រឹមតែភពផែនដី ឬទីកន្លែងដែលយើងរស់នៅនោះទេ។ វាជាអត្ថន័យទូលំទូលាយ សំដៅទៅលើ អ្វីៗទាំងអស់ដែលនៅជុំវិញខ្លួនយើង។ វារាប់ចាប់ពីបាតុភូតធម្មជាតិ រហូតដល់បាតុភូតសង្គម មនុស្ស ពេលវេលា កាលៈទេសៈ ព្រឹត្តិការណ៍ផ្សេងៗ និងសូម្បីតែអារម្មណ៍របស់មនុស្ស។ ពាក្យ "ប្រែ" គឺសំដៅលើការផ្លាស់ប្តូរ ការប្រែប្រួល ភាពមិនទៀងទាត់ ភាពមិនឋិតថេរ។ ដូច្នេះ "លោកប្រែ" មានន័យថា ការប្រែប្រួលនៃធម្មជាតិ សង្គម ជីវិតបុគ្គល និងបច្ចេកវិទ្យា។ សម្រាប់ ការប្រែប្រួលនៃធម្មជាតិ គឺរដូវកាលផ្លាស់ប្ដូរ ថ្ងៃប្រែទៅយប់ ភ្លៀងរាំង ព្រះអាទិត្យរះ ព្រះអាទិត្យលិច ទឹកជំនន់ និងការរាំងស្ងួត សុទ្ធតែជាសភាពធម្មជាតិនៃការប្រែប្រួល។ ចំពោះ ការប្រែប្រួលនៃសង្គម គឺសង្គមមនុស្សតែងតែវិវឌ្ឍន៍ទៅមុខជានិច្ច។ ការប្រែប្រួលពីសម័យបុរាណរហូតដល់បច្ចុប្បន្ន មានការផ្លាស់ប្តូរផ្នែកនយោបាយ សេដ្ឋកិច្ច បច្ចេកវិទ្យា វប្បធម៌ និងរបៀបរបបនៃការរស់នៅ។ អ្វីដែលធ្លាប់ជារបស់និយមប្រើប្រាស់នាពេលមុន អាចលែងជាទីពេញចិត្តនៅពេលក្រោយ។ ឯ ការប្រែប្រួលនៃជីវិតបុគ្គល គឺជីវិតរបស់មនុស្សម្នាក់ៗក៏តែងតែមានការប្រែប្រួលដែរ ទាំងសុខភាព ពីក្មេងទៅចាស់ ឋានៈ ពីក្រទៅមាន ពីទាបទៅខ្ពស់ អារម្មណ៍ ពីសប្បាយទៅទុក្ខ ពីខឹងទៅរីករាយ និងទំនាក់ទំនង ពីស្និទ្ធស្នាលទៅជាឆ្ងាយគ្នា។ យើងដឹងហើយថាបច្ចុប្បន្ននេះ ការប្រែប្រួលដ៏លឿនបំផុតគឺផ្នែកបច្ចេកវិទ្យា ដែលទាមទារឱ្យមនុស្សគ្រប់រូបត្រូវចេះរៀនសូត្រ និងសម្របខ្លួនជាប្រចាំ។ សរុបមក "លោកប្រែ" គឺជាការទទួលស្គាល់នូវការពិតថា គ្មានអ្វីទាំងអស់ក្នុងលោកនេះដែលឋិតថេរឡើយ អ្វីៗទាំងអស់សុទ្ធតែស្ថិតនៅក្រោមច្បាប់នៃភាពអនិច្ចា គឺគ្មានអ្វីទៀងទាត់នោះឡើយ។ ចំណែកឯ ពាក្យ "តោង" មានន័យថា ត្រូវតែ ឬគួរតែ។ រីឯ "ព្រឹត្តិ" គឺសំដៅលើការប្រព្រឹត្ត ការអនុវត្ត ឬការសម្របខ្លួន។ ដូច្នេះ "តោងព្រឹត្តិ" មានន័យថា នៅពេលដែលពិភពលោក ឬកាលៈទេសៈមានការផ្លាស់ប្តូរ យើងត្រូវតែចេះ សម្របខ្លួន បត់បែន ចេះប្តូរយុទ្ធសាស្ត្រ ឬរបៀបគិត ដើម្បីឱ្យយើងអាចបន្តរស់នៅ ធ្វើការ ឬប្រឈមមុខនឹងបញ្ហាបានដោយជោគជ័យ។ ការសម្របខ្លួននេះ គឺមិនមែនមានន័យថាការចុះចាញ់ ឬបោះបង់គោលការណ៍ខ្លួនឯងនោះទេ តែវាជាភាពឆ្លាតវៃក្នុងការរស់រានមានជីវិត និងរីកចម្រើន។ ឧទាហរណ៍ជាក់ស្ដែង ផ្នែកសេដ្ឋកិច្ច នៅពេលទីផ្សារមានការប្រែប្រួល (ដូចជាតម្រូវការទំនិញមួយប្រភេទធ្លាក់ចុះ) អ្នករកស៊ីត្រូវចេះផ្លាស់ប្តូរមុខរបរ ឬរបៀបលក់ដូរ ដើម្បីរក្សាអាជីវកម្មរបស់ខ្លួន។ នៅពេលមានបច្ចេកវិទ្យាថ្មីៗកើតឡើង យើងត្រូវចេះរៀនសូត្រនូវជំនាញថ្មីៗ ឧទាហរណ៍ដូចជាការប្រើប្រាស់កុំព្យូទ័រ អ៊ីនធឺណិត ឬកម្មវិធីទំនើបៗ ដើម្បីកុំឱ្យយើងដើរយឺតជាងគេ។ ឯ ផ្នែកជីវិតផ្ទាល់ខ្លួន គឺនៅពេលយើងជួបប្រទះបញ្ហាលំបាក (ដូចជាបាត់បង់ការងារ ឬមនុស្សជាទីស្រឡាញ់) យើងត្រូវចេះធ្វើចិត្ត រកវិធីដោះស្រាយ និងចាប់ផ្តើមជីវិតសាជាថ្មី។ ការតោងព្រឹត្តិក្នុងន័យនេះ គឺការប្រែខ្លួនពីភាពទន់ខ្សោយទៅជាភាពរឹងមាំ។ ចំណែកឯ ពាក្យ "ចិត្ត" ក្នុងន័យនេះ មិនមែនសំដៅលើអារម្មណ៍មួយភ្លែតៗនោះទេ។ ប៉ុន្តែសំដៅលើ សេចក្តីល្អ គុណធម៌ សីលធម៌ សច្ចធម៌ ឧត្តមគតិ ការតាំងចិត្តមុតមាំ ភាពស្មោះត្រង់ ភាពទៀងត្រង់ ការគោរពវិន័យ និងគោលជំហររឹងមាំ របស់មនុស្សម្នាក់ៗ។ រីឯពាក្យ "កុំប្រែ" គឺហាមប្រែប្រួល ហាមបោះបង់ចោល។ ដូច្នេះពាក្យថា "ចិត្តកុំប្រែ" មានន័យថា ទោះបីជាពិភពលោកប្រែប្រួលយ៉ាងណាក៏ដោយ ក៏យើង មិនត្រូវបោះបង់ចោលនូវគុណធម៌ សីលធម៌ ឬអត្តសញ្ញាណល្អ របស់យើងឡើយ។ ឧទាហរណ៍ដូចជា ភាពស្មោះត្រង់ និងសច្ចៈធម៌ ទោះជួបការលំបាក ឬមានការល្បួងល្បងយ៉ាងណា ក៏យើងនៅតែរក្សាភាពស្មោះត្រង់ និងនិយាយការពិតជានិច្ច។ សេចក្តីព្យាយាម និងការតាំងចិត្ត មិនថាជួបឧបសគ្គប៉ុន្មាន ក៏យើងមិនត្រូវបោះបង់គោលដៅ និងការខិតខំប្រឹងប្រែងរបស់យើងឡើយ។ សេចក្តីសប្បុរស និងករុណា ទោះបីជួបមនុស្សអាក្រក់ ឬរងទុក្ខយ៉ាងណា ក៏យើងនៅតែរក្សាចិត្តមេត្តាធម៌ និងចេះជួយអ្នកដទៃ។ ការមានគោលជំហររឹងមាំ គឺយើងមិនត្រូវងាករេតាមសម្ពាធពីខាងក្រៅ ឬបោះបង់គោលការណ៍ត្រឹមត្រូវ ដោយសារតែការលោភលន់ លាភសក្ការៈ ឬអំណាចនោះទេ។ តាមការបកស្រាយខាងលើបានអោយយើងដឹងថា សង្គមមនុស្ស នៅពេលខ្លះ ប្រែចិត្តថ្លើមខុសផ្សេងពីបែបបទដែលធ្លាប់និយមរៀងដរាបមក។ ឧបមាថា ស្តេច ឬ ប្រធានាធិបតីខ្លះ បានដឹកនាំប្រទេស និង ប្រជារាស្ត្រ ឲ្យដើរថយក្រោយ បញ្ច្រាសទិស ខុសគេឯង នៅក្នុងសកលលោក។ នៅ សម័យ ប៉ុល ពត បានបង្វិលជីវភាពមនុស្ស សជាខ្មៅ ខុសជាត្រូវ ល្ងង់ ជាចេះ ពាល ជាបណ្ឌិត ច្របូកច្របល់ពេញនគរ។ ទាំងអស់នេះឯង ដែលគេហៅថា “លោកប្រែ” ។ បើ យើងតោង "ព្រឹត្តិ" តែចិត្តរបស់យើង សុំកុំ "ប្រែ" ចាកចេញពីបន្ទាត់ "ខុស និង ត្រូវ" ដែលយើងធ្លាប់បានដឹងពីមុនមកហើយនោះឲ្យសោះ។ សរុបសេចក្ដីមក សុភាសិត "លោកប្រែ តោងព្រឹត្តិ ចិត្តកុំប្រែ" គឺជាមេរៀនជីវិតដ៏សំខាន់ដែលបង្រៀនយើងឱ្យមាន តុល្យភាពរវាងភាពបត់បែន និងភាពរឹងមាំ។ យើងត្រូវតែចេះបត់បែនទៅតាមកាលៈទេសៈ ដើម្បីរស់រានមានជីវិត និងរីកចម្រើនទៅមុខ។ ប៉ុន្តែក្នុងពេលជាមួយគ្នានោះ យើងក៏ត្រូវរក្សាបាននូវគុណធម៌ សីលធម៌ និងឧត្តមគតិដ៏ល្អរបស់ខ្លួនជានិច្ច ដើម្បីកុំឱ្យយើងវង្វេងផ្លូវ ឬក្លាយជាមនុស្សគ្មានតម្លៃ។ ការអនុវត្តតាមសុភាសិតនេះ នឹងនាំមកនូវភាពសុខដុមរមនាទាំងផ្លូវកាយ និងផ្លូវចិត្ត ព្រមទាំងជួយឱ្យយើងអាចប្រឈមមុខនឹងរាល់ការប្រែប្រួលនៃជីវិតដោយសេចក្តីក្លាហាន និងគតិបណ្ឌិត។